ផ្លែស្រកានាគបានក្លាយជាផ្លែឈើដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជា មិនមែនគ្រាន់តែដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ កត្តាដែលធ្វើឱ្យផ្លែឈើនេះទទួលបានការគាំទ្រយ៉ាងខ្លាំងគឺដោយសារតែ រសជាតិ អត្ថប្រយោជន៍សុខភាព និងភាពងាយស្រួលក្នុងការរកទិញ។ ផ្លែស្រកានាគមានរសជាតិផ្អែមស្រាល មិនល្វីង ឬចត់ឡើយ ហើយសាច់របស់វាមានជាតិទឹកច្រើនដែលធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយនៅពេលបរិភោគ។ រសជាតិនេះស័ក្តិសមបំផុតសម្រាប់បរិភោគក្នុងអាកាសធាតុក្ដៅ ហើយថែមទាំងអាចជួយបំបាត់ការស្រេកទឹកផងដែរ។ គ្រាប់តូចៗពណ៌ខ្មៅដែលស្ថិតនៅពេញសាច់ផ្លែក៏ជួយបន្ថែមភាពទាក់ទាញដល់រសជាតិពេលទំពារផងដែរ។ អត្ថប្រយោជន៍សុខភាពរបស់ ផ្លែស្រកានាគត្រូវបានគេស្គាល់ថាជាផ្លែឈើដែលមានសារធាតុចិញ្ចឹមខ្ពស់។ ដោយផ្លែស្រកានាគ សំបូរទៅដោយ វីតាមីន ស៊ី ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការបរិភោគផ្លែស្រកានាគទៀងទាត់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ការពារពីជំងឺទល់លាមក និងជួយរក្សាស្បែកឱ្យមានសុខភាពល្អ។ លើសពីនេះ វាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់រក្សាទម្ងន់ព្រោះវាមានកាឡូរីទាប។ បច្ចុប្បន្ន ផ្លែស្រកានាគត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យវាមានលក់ពេញមួយឆ្នាំនៅក្នុងទីផ្សារ។ គេអាចរកទិញផ្លែឈើនេះបានយ៉ាងងាយស្រួលនៅតាមផ្សារលក់ផ្លែឈើ ផ្សារទំនើប និងតូបតាមដងផ្លូវនានា។ លើសពីនេះ ផ្លែស្រកានាគមានតម្លៃសមរម្យ ដែលធ្វើឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញយកមកបរិភោគបាន។ រដូវកាលផ្លែស្រកានាគដែលផ្តល់ផលច្រើនជាងគេគឺចាប់ពីអំឡុងខែ មេសា រហូតដល់ ខែតុលា។ ក្នុងអំឡុងពេលនេះ ទីផ្សារពោរពេញទៅដោយផ្លែស្រកានាគស្រស់ៗ ហើយតម្លៃក៏មានលក្ខណៈសមរម្យផងដែរ។ ទោះជាយ៉ាងណា ដោយសារបច្ចេកវិទ្យាកសិកម្មមានការរីកចម្រើន ដូចជាការដាំដុះនៅក្នុងផ្ទះសំណាញ់ និងការប្រើប្រាស់អំពូលភ្លើងដើម្បីជំរុញការចេញផ្កា និងផ្លែ ដំណាំស្រកានាគអាចផ្តល់ផលបានពេញមួយឆ្នាំ។ បច្ចេកទេសនេះអនុញ្ញាតឱ្យកសិករអាចគ្រប់គ្រងពេលវេលានៃការប្រមូលផល ដូច្នេះអ្នកប្រើប្រាស់អាចរកទិញផ្លែស្រកានាគបានគ្រប់រដូវកាល ដោយមិនចាំបាច់រង់ចាំរដូវកាលប្រពៃណីឡើយ។ ផ្លែស្រកានាគមិនត្រឹមតែអាចបរិភោគជាផ្លែឈើស្រស់ប៉ុណ្ណោះទេ តែប្រជាជនខ្មែរក៏ចេះយកផ្លែឈើនេះទៅកែច្នៃជាអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ដើម្បីបង្កើនរសជាតិ និងតម្លៃអាហារូបត្ថម្ភរបស់វា។ ដោយផ្លែស្រកានាគត្រូវបានគេនិយមយកទៅធ្វើជា ទឹកក្រឡុក ដោយលាយជាមួយទឹកដោះគោជូរ ទឹកឃ្មុំ ឬផ្លែឈើផ្សេងទៀតដូចជាចេក ឬផ្លែស្វាយ ដើម្បីបង្កើតជាភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់និងល្អសម្រាប់សុខភាព។ វាក៏អាចយកទៅធ្វើជាទឹកផ្លែឈើសុទ្ធ ឬយកទៅធ្វើជាដុំទឹកកកលាយជាមួយភេសជ្ជៈដទៃទៀតផងដែរ។ ប្រទេសកម្ពុជាមានលក្ខណៈអំណោយផលយ៉ាងខ្លាំងក្នុងការដាំដុះផ្លែស្រកានាគ ហើយមិនមែនពឹងផ្អែកតែលើការនាំចូលពីប្រទេសផ្សេងៗនោះទេ។ ផ្ទុយទៅវិញ ការដាំដុះក្នុងស្រុកកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ អាកាសធាតុក្តៅសើម និងពន្លឺព្រះអាទិត្យគ្រប់គ្រាន់នៅកម្ពុជាគឺស័ក្តិសមបំផុតសម្រាប់ដំណាំស្រកានាគដែលជាប្រភេទរុក្ខជាតិដើមទ្រើង។ ដីនៅតំបន់ជាច្រើនក្នុងប្រទេសកម្ពុជាមានជីជាតិល្អ ដែលអាចទ្រទ្រង់ការលូតលាស់របស់ដំណាំនេះបានយ៉ាងប្រសើរ។ បច្ចុប្បន្ន មានចម្ការស្រកានាគធំៗជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង កំពង់ចាម និងកំពត។ កសិករខ្មែរបានចាប់ផ្ដើមប្រើប្រាស់បច្ចេកទេសដាំដុះទំនើប ដូចជាការបំពាក់អំពូលភ្លើងដើម្បីជំរុញការចេញផ្លែក្រៅរដូវកាល ដែលធ្វើឱ្យមានផ្លែស្រកានាគសម្រាប់ផ្គត់ផ្គង់ទីផ្សារពេញមួយឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែមានការនាំចូលផ្លែស្រកានាគពីប្រទេសជិតខាងដូចជាវៀតណាម និងថៃ ផងដែរ។ ជាពិសេសក្នុងពេលដែលទិន្នផលក្នុងស្រុកមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារបានគ្រប់គ្រាន់។ ប៉ុន្តែនិន្នាការនៃការដាំដុះក្នុងស្រុកកំពុងកើនឡើងជាលំដាប់ ដែលអាចកាត់បន្ថយការពឹងផ្អែកលើការនាំចូលនាពេលអនាគត។ ផ្លែស្រកានាគ៣ប្រភេទដែលសម្បូរនៅលេីទីផ្សារ ដូចជា ផ្លែស្រកានាគសាច់ស ផ្លែស្រកានាគសាច់ក្រហម និងផ្លែស្រកានាគសាច់សសំបកពណ៌លឿង ។ ដែលផ្លែស្រកានាគសាច់សធម្មតា មានសម្បកពណ៌ក្រហមឆ្អិនឆ្អៅ ហើយសាច់ខាងក្នុងមានពណ៌ស និងមានគ្រាប់ពណ៌ខ្មៅតូចៗពេញសាច់។ ដោយ ផ្លែស្រកានាគប្រភេទនេះជាប្រភេទដែលគេនិយមដាំដុះ និងរកបានច្រើនជាងគេនៅកម្ពុជា។ ចំណែក ផ្លែស្រកានាគសាច់ក្រហមវិញ មានទាំងសម្បក និងសាច់ខាងក្នុងសុទ្ធតែពណ៌ក្រហម។ វាមានពណ៌ស្រស់ស្អាតជាងប្រភេទសាច់ស ហើយសាច់របស់វាមានរសជាតិផ្អែមជាង និងក្រអូបជាង។ ប្រជាជនខ្មែរភាគច្រើនចូលចិត្តប្រភេទនេះដោយសារតែរសជាតិ និងពណ៌ដ៏ទាក់ទាញរបស់វា។ រីឯផ្លែស្រកានាគសាច់សសំបកពណ៌លឿងវិញ ប្រភេទនេះមានសម្បកពណ៌លឿង និងសាច់ខាងក្នុងមានពណ៌សដូចទៅនឹងប្រភេទទីមួយដែរ ប៉ុន្តែសំបករបស់វាមានបន្លាទន់ៗនៅខាងក្រៅ។ រសជាតិរបស់វាមានលក្ខណៈផ្អែមខ្លាំងជាងគេក្នុងចំណោមប្រភេទទាំងបី ហើយវាមានក្លិនក្រអូបជាង។ ផ្លែស្រកានាគប្រភេទនេះមិនសូវមានដាំដុះនៅកម្ពុជាទេ ហើយភាគច្រើនត្រូវនាំចូលពីបរទេស ដូច្នេះវាមានតម្លៃថ្លៃជាងប្រភេទដទៃទៀត។